ស្លឹកគ្រៃ និងរមៀត គឺជាគ្រឿងផ្សំធម្មជាតិដែលល្បីតាំងពីយូរលង់ណាស់មកហើយ មិនត្រឹមតែសម្រាប់ធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងសម្រាប់ថែរក្សាសម្រស់ និងឱសថបុរាណទៀតផង។ គ្រឿងផ្សំទាំងពីរនេះមានលក្ខណៈសម្បត្តិពិសេសដែលអាចជួយឲ្យស្បែករបស់អ្នកភ្លឺថ្លា និងមានសុខភាពល្អ។ រមៀតត្រូវបានគេទទួលស្គាល់ថាជាគ្រឿងផ្សំធម្មជាតិដ៏អស្ចារ្យសម្រាប់ថែរក្សាស្បែក ដោយសារតែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាជួយការពារស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ព្រមទាំងមានសារធាតុប្រឆាំងការរលាក ដែលកាត់បន្ថយការក្រហម និងហើមនៅលើស្បែក។ លើសពីនេះ រមៀតក៏មានសារធាតុប្រឆាំងការរលាក ដែលជួយកាត់បន្ថយការក្រហម និងហើមនៅលើស្បែកផងដែរ។ វាថែមទាំងមានសារធាតុប្រឆាំងបាក់តេរីដែលជួយកម្ចាត់បាក់តេរីបង្កឲ្យកើតមុន។ ហើយជាពិសេសគឺជួយធ្វើឲ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ ស្នាមជាំ និងធ្វើឲ្យពណ៌ស្បែករាបស្មើបាន។ របៀបប្រើប្រាស់រមៀតដើម្បីឲ្យស្បែកភ្លឺថ្លាគឺ អ្នកអាចលាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ឬទឹកដោះគោជូរធម្មជាតិ។ រួចលាបលើមុខប្រហែល ១៥ ទៅ ២០ នាទី សឹមលាងជម្រះចេញ។ ចំពោះអ្នកដែលមានស្បែកខ្លាញ់ អ្នកអាចលាយម្សៅរមៀតជាមួយទឹកក្រូចឆ្មារបន្តិច រួចលាបលើកន្លែងដែលមានខ្លាញ់ច្រើន ឬកើតមុនក៏បាន។ ចំណែកស្លឹកគ្រៃក៏ជាគ្រឿងផ្សំធម្មជាតិមួយទៀតដែលមានប្រយោជន៍ជាច្រើនផងដែរចំពោះស្បែក។ វាមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងផ្សិត ដែលជួយសម្អាតស្បែកពីបាក់តេរី និងផ្សិតដែលបង្កបញ្ហា។ ម្យ៉ាងវិញទៀត ស្លឹកគ្រៃជួយកាត់បន្ថយជាតិខ្លាញ់ ដោយគ្រប់គ្រងការផលិតជាតិខ្លាញ់នៅលើស្បែក ដូច្នេះអាចជួយកាត់បន្ថយការកើតមុនបាន។ វាក៏ជាសារធាតុរឹតបន្តឹងស្បែក ដែលជួយបង្រួមរន្ធញើស និងធ្វើឲ្យស្បែកតឹងណែនល្អ។ របៀបប្រើប្រាស់ស្លឹកគ្រៃគឺ អ្នកអាចហាន់ស្លឹកគ្រៃជាចំណិតៗ រួចយកទៅដាំជាមួយទឹក ហើយប្រើទឹកនោះដើម្បីស្អំមុខ ឬលាងមុខ។ ការស្អំមុខដោយចំហាយទឹកស្លឹកគ្រៃក៏អាចជួយបើករន្ធញើស និងសម្អាតជាតិពុលបានយ៉ាងល្អដែរ។ ក្រៅពីនេះ អ្នកក៏អាចកិនស្លឹកគ្រៃស្រស់ឲ្យម៉ដ្ឋ រួចលាយជាមួយទឹកបន្តិច ហើយលាបលើមុខប្រហែល ១០ ទៅ ១៥ នាទី សឹមលាងចេញ។ ប្រសិនបើអ្នកផ្សំគ្រឿងផ្សំទាំងពីរនេះជាមួយគ្នា វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងការថែរក្សាស្បែកឲ្យភ្លឺថ្លាទ្វេដង។ អ្នកអាចលាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយស្លឹកគ្រៃកិនម៉ដ្ឋ លាយទឹកបន្តិច ទឹកឃ្មុំ ឬទឹកដោះគោជូរបន្តិច។ រួចលាបលើមុខប្រហែល ១៥ ទៅ ២០ នាទី សឹមលាងជម្រះចេញ។ ទោះបីជាស្លឹកគ្រៃ និងរមៀតជាគ្រឿងផ្សំធម្មជាតិក៏ដោយ ក៏អ្នកត្រូវប្រុងប្រយ័ត្នមួយចំនួនដែរ។ មុននឹងប្រើលើផ្ទៃមុខ អ្នកគួរតែសាកល្បងលាបលើស្បែកដៃបន្តិចសិន។ ដើម្បីពិនិត្យមើលថាតើមានប្រតិកម្ម ឬអត់ ព្រោះរមៀតអាចបន្សល់ទុកនូវពណ៌លឿងបន្តិចបន្តួចនៅលើស្បែក។ ត្រូវប្រាកដថាគុណភាពគ្រឿងផ្សំដែលអ្នកប្រើប្រាស់គឺស្រស់ និងមានគុណភាពល្អ ដើម្បីចៀសវាងពីសារធាតុគីមីផ្សេងៗ។ បន្ទាប់ពីប្រើប្រាស់ម៉ាសរមៀត ឬស្លឹកគ្រៃរួច ស្បែកអាចនឹងងាយប្រតិកម្មនឹងពន្លឺថ្ងៃ ដូច្នេះគួរលាបឡេការពារកម្ដៅថ្ងៃជានិច្ចនៅពេលចេញទៅក្រៅ។ ចំណុចសំខាន់មួយទៀតគឺ លទ្ធផលនៃការប្រើប្រាស់គ្រឿងផ្សំធម្មជាតិមិនអាចឃើញភ្លាមៗនោះទេ គឺវាត្រូវការពេលវេលា និងការអនុវត្តជាប្រចាំ។ អ្នកត្រូវមានការអត់ធ្មត់ និងប្រើប្រាស់ជាទៀងទាត់ដើម្បីទទួលបានប្រសិទ្ធភាពល្អ។ ការប្រើប្រាស់ស្លឹកគ្រៃ និងរមៀត គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចង់ថែរក្សាស្បែកតាមបែបធម្មជាតិ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាស្បែកធ្ងន់ធ្ងរ ឬមានការព្រួយបារម្ភ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកជាមុនសិន។